ទឹកពោត គឺជាភេសជ្ជៈដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ហើយសម្បូរទៅដោយជីវជាតិល្អៗជំនួយសុខភាព។ ទូទៅ ភេសជ្ជៈនេះត្រូវបានគេនិយមធ្វើសម្រាប់ពិសារនៅផ្ទះ ឬមានលក់នៅតាមទីផ្សារ។ វិធីធ្វើទឹកពោត នេះមានភាពងាយស្រួលក្នុងការធ្វើ និងមិនសាំញ៉ាំច្រើននោះទេ។ ចំពោះគ្រឿងផ្សំផ្សេងៗទៀតត្រូវមាន សាច់ពោតចិតរួច ៩០០ ក្រាម ស្ករស២ខាំកន្លះ អំបិល ៣ភាគ៤ស្លាបព្រាកាហ្វេ ទឹកដោះគោស្រស់២៥០មីលីលីត្រ ស្លឹកតើយ២សន្លឹក ទឹកចំនួន ២លីត្រនិងខ្ទិះដូង កន្លះលីត្រ។ ចំពោះវិធីធ្វើ ជាដំបូងយើងត្រូវយកពោតមកបកសំបក និងយកសក់ពោតចេញឱ្យស្អាត។ ជំហានបន្ទាប់ យើងយកទឹកចំនួន២លីត្រមកដាក់ដាំ ហើយដើម្បីឱ្យពោតមានក្លិនឈ្ងុយ យើងត្រូវការដាក់ស្លឹកតើយចំនួន២សន្លឹកចូល។ បន្ទាប់ពីទឹកពុះហើយ យើងយកផ្លែពោតដែលបានសម្អាតរួចមកដាក់ស្ងោរ ក្នុងរយៈពេល១៥នាទី ឬរហូតដល់ឆ្អិនល្អ។ ក្រោយពេលផ្លែពោតបានឆ្អិនល្អហើយ ស្រង់វាចេញហើយទុកវាត្រជាក់បន្ដិចសិន បន្ទាប់មកចាំយកវាមកចិតយកសាច់។ សាច់ពោតក្រោយពេលដែលចិត្តរួចរាល់ គឺវាមានទម្ងន់ប្រមាណជា ៩០០ ក្រាមប៉ុណ្ណោះ។ បន្ទាប់់មកទៀត យើងយកពោតដែលបានចិតរួចនោះមកក្រឡុកនឹងម៉ាស៊ីនក្រឡុកឱ្យវាម៉ដ្ឋ។ ក្នុងកំឡុងពេលដែលក្រឡុកពោតយើងត្រូវយកទឹកដែលបានស្ងោរពោតចំនួន ១លីត្រកន្លះចាក់ចូល ហើយបន្ថែមទឹកធម្មតាចំនួន១លីត្រថែមទៀត។ ក្រោយពេលដាក់ទឹកចូលរួចរាល់ហើយ យើងត្រូវតែក្រឡុកវាឱ្យម៉ដ្ឋល្អម្ដងទៀត។ ជំហានបន្ទាប់់មកទៀត យើងត្រូវយកពោតដែលបានកិននោះមកច្រោះដើម្បីយកកាកសាច់ពោតចេញ។ ពេលច្រោះអស់ហើយយើងយកទឹកពោតទៅដាក់នៅលើភ្លើង ដើម្បីចម្អិនទឹកពោតនោះឱ្យក្ដៅម្ដងទៀត។ យើងត្រូវឧស្សាហ៍កូរទឹកពោតនៅលើភ្លើងហូតដល់វាឡើងក្ដៅបន្ដិច។ បន្ទាប់ពីទឹកពោតបានក្ដៅហើយ យើងចាប់ផ្ដើមដាក់ស្ករស ចំនួន២ខាំកន្លះចូល។ ប្រសិនត្រូវការរសជាតិផ្អែមជាងនេះ យើងអាចបន្ថែមស្ករសចំនួន២ស្លាបព្រាបាយទៀតបាន។ ដាក់អំបិល ៣ភាគ៤ស្លាបព្រាកាហ្វេ ក្រោយចាក់រួចយើងត្រូវកូរស្ករ និងអំបិលឱ្យរលាយសព្វនៅក្នុងទឹកនោះ។ បន្ទាប់មកគឺយើងត្រូវដាក់ទឹកដោះគោស្រស់ចំនួន២៥០មីលីលីត្រចូល ហើយកូរច្របល់ទឹកពោតជាមួយទឹកដោះគោស្រស់ឱ្យចូលគ្នាបន្ដិច។ ចាក់ទឹកខ្ទិះដូងចំនួនកន្លះលីត្រចូល ហើយបន្តកូរទឹកពោតនៅលើភ្លើងរហូតដល់វាពុះ។ ចុងក្រោយយើងលើកវាចេញទុកឱ្យត្រជាក់សិនចាំញ៉ាំ ឬអាចញ៉ាំទាំងនៅក្ដៅៗក៏បានដែរ។